ឯសម្លម្ជូរល្ហុង ក៏ជាម្ហូបប្រចាំគ្រួសារខ្មែរមួយមុខដែលពេញនិយម ព្រោះតែរសជាតិជូរអែម ផ្អែមប្រៃ ហិរតិចៗ និងមានក្លិនឈ្ងុយម្អមគួរឲ្យចង់ញ៉ាំ។ សម្លនេះអាចធ្វើជាមួយត្រី សាច់មាន់ ឬកំពឹសក៏បាន តែភាគច្រើនគេនិយមធ្វើជាមួយត្រី។ ចំពោះគ្រឿងផ្សំវាមាន ល្ហុងខ្ចី ត្រីរស់ ម្ទេសស្រស់ ម្អម ខ្ទឹមស ស្លឹកគ្រៃ ប្រហុកសាច់ ម្ជួអម្ពិលទុំ ទឹកត្រី ស្ករស អំបិល និងម្សៅស៊ុប។ វិធីចម្អិនដំបូងដាំទឹកអោយពុះដាក់ស្លឹកគ្រៃចូល រួចចិញ្ច្រាំខ្ទឹមសឲ្យម៉ដ្ឋចាក់ចូលក្នុងទឹកពុះ ហើយដាក់ប្រហុកសាច់ចូល។ ទុកអោយពុះម្ដងទៀតបង់ត្រីចូល ដាក់ម្ទេស ខ្ទឹមស ទឹកត្រី ស្ករស ប៊ីចេង អំបិល និងម្សៅស៊ុបចូល ហើយសឹមបង់ម្ជូរអម្ពិលចូលតាមក្រោយ។ ចុងក្រោយដាក់បន្លែល្ហុងជាមួយនឹងម្អមចូល នឹងភ្លក្សរសជាតិសាបប្រៃតាមចំណូលចិត្ត។ សម្លម្ជូរល្ហុង ជាម្ហូបដែលងាយស្រួលធ្វើ និងមានរសជាតិឆ្ងាញ់ប្លែក សម្រាប់ទទួលទានជាលក្ខណៈគ្រួសារ។